ព្រះរាជាណាចក្រកម្ពុជាគឺជាទឹកដីដែលមានប្រវត្តិសាស្ត្រដ៏យូរលង់ និងសម្បូរទៅដោយសម្បត្តិវប្បធម៌ដ៏អស្ចារ្យដែលពិភពលោកកោតសរសើរ។ បុព្វបុរសខ្មែរបានបន្សល់ទុកនូវមរតកស្ថាបត្យកម្មដ៏វិសេសវិសាល ដែលបង្ហាញពីបញ្ញាញាណដ៏ខ្ពង់ខ្ពស់ក្នុងការរស់នៅចុះសម្រុងនឹងធម្មជាតិ។ សំណង់ប្រាសាទបុរាណមិនត្រឹមតែជាកន្លែងគោរពសក្ការៈប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពនៃភាពរឹងមាំដែលឆ្លងកាត់ការសាកល្បងនៃពេលវេលា។ តាមរយៈការសិក្សាអំពីសំណង់ទាំងនេះ យើងឃើញថាស្ថាបត្យករខ្មែរមានការយល់ដឹងស៊ីជម្រៅអំពីកម្លាំងធម្មជាតិដែលនៅជុំវិញខ្លួនពួកគេ។ ភាពធន់នៃប្រាសាទខ្មែរទប់ទល់នឹងខ្យល់ព្យុះ និងភ្លៀងជោកជាំ គឺជាលទ្ធផលនៃបច្ចេកទេសសាងសង់ដ៏ប៉ិនប្រសប់ដែលគ្មានគូប្រៀប។ ទោះបីជាឆ្លងកាត់រាប់ពាន់ឆ្នាំ និងការប្រែប្រួលអាកាសធាតុយ៉ាងណាក៏ដោយ ក៏សំណង់ទាំងនេះនៅតែឈរយ៉ាងសង្ហាបង្ហាញពីមហិទ្ធិឫទ្ធិដ៏ដែល។ ការរៀបចំរចនាសម្ព័ន្ធ និងការជ្រើសរើសសម្ភារៈសាងសង់ត្រូវបានធ្វើឡើងយ៉ាងសម្រិតសម្រាំងបំផុត ដើម្បីធានាបាននូវអាយុកាលដ៏យូរអង្វែង។ មូលដ្ឋានគ្រឹះនៃចំណេះដឹងផ្នែកវិស្វកម្មបុរាណបានក្លាយជាមេរៀនដ៏សំខាន់សម្រាប់មនុស្សជំនាន់ក្រោយក្នុងការរៀនសូត្រ និងស្រាវជ្រាវបន្ថែម។ ខាងក្រោមនេះជាការបង្ហាញអំពីចំណុចសំខាន់ៗដែលធ្វើឱ្យស្ថាបត្យកម្មខ្មែរអាចទប់ទល់នឹងឥទ្ធិពលខ្យល់ និងភ្លៀងបានយ៉ាងជោគជ័យបំផុត។ ក្នុងនាមយើងជាកូនខ្មែរ យើងត្រូវចូលរួមស្វែងយល់ទាំងអស់គ្នាអំពីអាថ៌កំបាំងដែលនៅពីក្រោយភាពរឹងមាំនៃមហាប្រាសាទថ្មដែលជាព្រលឹងនៃជាតិខ្មែរយើងគ្រប់រូប។ ការប្រើប្រាស់បច្ចេកទេសតម្រួតថ្មតាមកម្លាំងទំនាញគឺជាវិធីសាស្រ្តចម្បងមួយដែលជួយឱ្យប្រាសាទមានលំនឹងរឹងមាំបំផុត។ ដុំថ្មភក់នីមួយៗត្រូវបានដុសខាត់ឱ្យរលោងបំផុត ដើម្បីឱ្យវាអាចផ្គុំគ្នាបានយ៉ាងជិតស្និទ្ធបំផុត និង មិនចាំបាច់ប្រើបាយអឡើយ។ ភាពជិតស្និទ្ធនៃចន្លោះថ្មនេះជួយការពារមិនឱ្យទឹកភ្លៀងអាចជ្រាបចូលទៅក្នុងស្នូលខាងក្នុងនៃជញ្ជាំងបានដោយងាយស្រួលឡើយ។ នៅពេលដែលគ្មានជាតិម្សៅស្អិត ឬ ស៊ីម៉ងត៍ វាមិនបង្កឱ្យមានការប្រេះស្រាំដោយសារការផ្លាស់ប្ដូរនៃសីតុណ្ហភាពនោះទេ។ ទម្ងន់ដ៏ធ្ងន់នៃដុំថ្មដែលសង្កត់លើគ្នាបង្កើតបានជាកម្លាំងទប់ទល់នឹងខ្យល់បក់ខ្លាំងបានយ៉ាងល្អប្រសើរ និង មានប្រសិទ្ធភាព។ ប្រាសាទអង្គរវត្ត គឺជាឧទាហរណ៍ដ៏ច្បាស់លាស់មួយដែលបង្ហាញពីការរៀបដុំថ្មបានយ៉ាងល្អឥតខ្ចោះរហូតសូម្បីតែផ្លែឡាមក៏ស៊កមិនចូល។ ការរៀបចំថ្មដោយមិនប្រើបាយអនេះអនុញ្ញាតឱ្យសំណង់មានភាពងាយស្រួលក្នុងការសម្របខ្លួនទៅនឹងការរំញ័រផ្សេងៗបាន។ ប្រព័ន្ធបង្ហូរទឹក គឺជាផ្នែកមួយដែលមិនអាចខ្វះបានឡើយនៅក្នុងការការពារសំណង់បុរាណពីការបំផ្លាញដោយសារទឹក។ ទឹកភ្លៀងដែលធ្លាក់មកយ៉ាងជោកជាំត្រូវបាននាំចេញពីតួប្រាសាទយ៉ាងរហ័សតាមរយៈផ្លូវបង្ហូរទឹកដែលបានគិតគូរយ៉ាងហ្មត់ចត់។ ស្ថាបត្យករខ្មែរបានបង្កើតនូវទ ដែលជាទម្រង់បង្ហូរទឹកចេញពីប្រាសាទ និង ការពារកុំឱ្យសំណើមបំផ្លាញគ្រឹះថ្មបុរាណឱ្យនៅគង់វង្សបានយូរអង្វែង។ ការរៀបចំឱ្យមានចំណោទតិចៗនៅលើផ្ទៃជញ្ជាំង និង ថែវជួយឱ្យទឹកហូរទៅតាមទិសដៅដែលចង់បាន និង មិនឱ្យទឹកនៅដក់ឡើយ។ ការបង្ហូរទឹកចេញបានឆាប់រហ័សជួយការពារមិនឱ្យដីដែលនៅក្រោមប្រាសាទឆ្អែតទឹកពេក ដែលអាចបង្កឱ្យមានការបាក់ស្រុតគ្រឹះ។ ចំណែកប្រាសាទបាយ័នមានប្រព័ន្ធបំពង់ទឹកថ្មដ៏ស្មុគស្មាញដែលនាំទឹកចេញពីកណ្តាលប្រាសាទទៅខាងក្រៅយ៉ាងមានប្រសិទ្ធភាពបំផុត។ ការយល់ដឹងអំពីជលសាស្ត្របានជួយឱ្យបុព្វបុរសយើងការពារប្រាសាទពីការសឹកដាច់ ឬ ការផ្អៀងដោយសារតែការរអិលនៃដី។ គ្រឹះខ្សាច់ និង ថ្មបាយក្រៀមគឺជាបច្ចេកទេសដែលជួយទប់លំនឹងសំណង់ខ្មែរលើដីភក់ និង ការពារការស្រុតឱ្យនៅរឹងមាំយូរអង្វែង។ ជាងបុរាណបានជីករណ្តៅគ្រឹះយ៉ាងជ្រៅ រួចចាក់បំពេញដោយស្រទាប់ខ្សាច់ដែលបង្ហាប់យ៉ាងណែនបំផុត និង ស្មើគ្នាបំផុត។ ខ្សាច់ដើរតួជាអេប៉ុងដ៏អស្ចារ្យដែលជួយបឺតស្រូបទឹក និង រក្សាសម្ពាធទឹកក្រោមដីឱ្យមានតុល្យភាពគ្រប់ពេលវេលាទាំងអស់។ នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង ស្រទាប់ខ្សាច់នេះជួយទប់ទល់នឹងការប្រែប្រួលនៃកម្រិតទឹក ដើម្បីកុំឱ្យប្រាសាទផ្អៀង។ ការប្រើថ្មបាយក្រៀមធ្វើជាគ្រឹះខាងក្រោមជួយបង្កើនភាពរឹងមាំ ពីព្រោះថ្មប្រភេទនេះរឹងខ្លាំងនៅពេលដែលវាស្ថិតក្នុងដី។ ប្រាសាទកោះកេរទោះបីជាមានទម្ងន់មហាសាល និង កម្ពស់ខ្ពស់ ក៏នៅតែស្ថិតក្នុងស្ថានភាពត្រង់ជួរបានល្អដោយសារគ្រឹះនេះ។ បច្ចេកទេសដំបូលកោងបញ្ឆោតគឺជាការរៀបថ្មតម្រួតបញ្ឈរឡើងទៅលើបន្តិចម្តងៗរហូតដល់ទល់គ្នាដែលបង្កើតបានជារាងសាជី។ ការប្រើបច្ចេកទេសនេះតម្រូវឱ្យជញ្ជាំងប្រាសាទមានកម្រាស់ក្រាស់បំផុត និង មានទម្ងន់ធ្ងន់បំផុតដើម្បីទប់លំនឹងផ្នែកខាងលើ។ ភាពក្រាស់នៃជញ្ជាំង និង រាងដូចភ្នំនៃប្រាសាទធ្វើឱ្យសំណង់ទាំងមូលមានចំណុចកណ្តាលនៃទំនាញទាបបំផុត និង រឹងមាំបំផុត។ រចនាសម្ព័ន្ធដែលមានមូលដ្ឋានធំ និង កំពូលតូចបែបនេះគឺពិបាកនឹងត្រូវខ្យល់ព្យុះបក់រំលំ ឬ ធ្វើឱ្យរំញ្ជួយបានឡើយ។ ប្រាសាទតាកែវបង្ហាញពីភាពមហិមានៃជញ្ជាំងថ្មភក់ដែលសាងសង់ឡើងយ៉ាងក្រាស់ដើម្បីទប់ទល់នឹងកម្លាំងធម្មជាតិដ៏ខ្លាំងក្លា។ ការប្រើប្រាស់ថ្មបាយក្រៀមជាស្នូលខាងក្នុងគឺជាយុទ្ធសាស្រ្តដ៏ឆ្លាតវៃក្នុងការគ្រប់គ្រងសំណើម និង សម្ពាធទឹកពីខាងក្នុង។ ថ្មបាយក្រៀមមានលក្ខណៈពិសេសគឺមានរន្ធតូចៗជាច្រើនដែលអនុញ្ញាតឱ្យតួប្រាសាទអាចដកដង្ហើមបានយ៉ាងល្អបំផុត។ វាជួយឱ្យទឹកដែលជ្រាបចូលក្នុងជញ្ជាំងអាចហូរចេញ ឬ ងាយនឹងស្ងួតទៅវិញ និង មិនបង្កឱ្យមានសម្ពាធទឹកខ្លាំងឡើយ។ ការការពារសម្ពាធទឹកពីខាងក្នុងគឺជាការបង្ការមិនឱ្យមានការផ្ទុះបែកជញ្ជាំងថ្មភក់ដែលនៅស្រោបពីខាងក្រៅឡើយ។ ប្រាសាទប្រែរូបមានជញ្ជាំងស្នូលធ្វើពីថ្មបាយក្រៀមដែលធ្វើឱ្យវានៅតែរឹងមាំទោះជាឆ្លងកាត់ភ្លៀងខ្យល់រាប់រយឆ្នាំក៏ដោយ។ ការរួមបញ្ចូលគ្នារវាងថ្មភក់ និង ថ្មបាយក្រៀមបង្កើតបានជាតុល្យភាពនៃភាពស្រស់ស្អាត និង ភាពធន់ដែលមិនអាចបំបែកបាន។ ចំណេះដឹងអំពីសម្ភារៈសំណង់របស់ខ្មែរបុរាណគឺលើសពីការស្មាន ដែលអាចឱ្យពួកគេជ្រើសរើសអ្វីដែលល្អបំផុតសម្រាប់បរិស្ថាន។ ការសាងសង់ប្រាសាទនៅកម្ពុជាតែងតែផ្សារភ្ជាប់ជាមួយនឹងការជីកបារាយណ៍ដែលជួយគ្រប់គ្រងកម្រិតទឹកជុំវិញតំបន់សំណង់។ បារាយណ៍មិនត្រឹមតែសម្រាប់កសិកម្មប៉ុណ្ណោះទេ ប៉ុន្តែគឺសម្រាប់រក្សាសំណើមដីឱ្យនៅថេរដើម្បីកុំឱ្យគ្រឹះប្រាសាទប្រែប្រួល។ ការយល់ដឹងអំពីបរិស្ថានវិទ្យានេះគឺជាសញ្ញាណនៃភាពជឿនលឿននៃអរិយធម៌ខ្មែរដែលបានរីកដុះដាលកាលពីសម័យដើម។ ស្ថាបត្យកម្មខ្មែរគឺជាការបូកបញ្ចូលគ្នារវាងសិល្បៈ និង វិទ្យាសាស្ត្រដែលត្រូវបានអនុវត្តយ៉ាងហ្មត់ចត់បំផុតគ្រប់ដំណាក់កាល។ រាល់ការឆ្លាក់ក្បាច់ក្បូរនៅលើថ្មភក់ក៏ជួយឱ្យទឹកភ្លៀងហូរធ្លាក់ចុះមកក្រោមបានលឿន និង មិនដក់តាមកន្លែងផ្សេងៗឡើយ។ ការសិក្សាអំពីទិសដៅខ្យល់ត្រូវបានយកមកគិតគូរក្នុងការរៀបចំច្រកទ្វារ និង បង្អួចដើម្បីកាត់បន្ថយសម្ពាធខ្យល់បក់ចំ។ ភាពធន់នៃសំណង់ទាំងនេះបានបង្ហាញថាការរស់នៅដោយគោរពតាមច្បាប់ធម្មជាតិគឺជាវិធីដែលល្អបំផុតសម្រាប់ភាពអមតៈ។ ប្រាសាទនីមួយៗគឺជាមន្ទីរពិសោធន៍នៃវិស្វកម្មដែលបានឆ្លងកាត់ការសាកល្បងដោយព្យុះភ្លៀងរាប់មិនអស់មកហើយ។ យើងត្រូវតែមានមោទនភាពចំពោះភាពវៃឆ្លាតរបស់ដូនតាខ្មែរដែលបានបង្កើតនូវអច្ឆរិយវត្ថុដ៏អស្ចារ្យទាំងនេះទុកឱ្យយើង។ ការថែរក្សាមរតកទាំងនេះគឺជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់រូបដើម្បីឱ្យពិភពលោកបន្តស្គាល់ពីតម្លៃនៃដូនតាខ្មែរ។ បច្ចេកទេសនីមួយៗដែលបានរៀបរាប់មកនេះគឺជាគ្រឹះនៃភាពរឹងមាំដែលគ្មានបច្ចេកវិទ្យាទំនើបណាមួយអាចជំនួសបានឡើយ។ ការយល់ដឹងអំពីការតម្រួតថ្ម និង ការរៀបគ្រឹះខ្សាច់គឺជាគន្លឹះសំខាន់ដែលធ្វើឱ្យប្រាសាទមិនងាយនឹងទ្រុឌទ្រោមឡើយ។ ភាពធន់នឹងខ្យល់ និង ភ្លៀងគឺជាលក្ខណៈសម្បត្តិពិសេសដែលធ្វើឱ្យស្ថាបត្យកម្មខ្មែរលេចធ្លោជាងគេនៅក្នុងតំបន់អាស៊ី។ រាល់ដុំថ្មដែលបានដាក់បន្តុបលើគ្នាគឺសុទ្ធតែមានអត្ថន័យ និង តួនាទីយ៉ាងច្បាស់លាស់ក្នុងការការពាររចនាសម្ព័ន្ធទាំងមូល។ ទោះបីជាពេលវេលាកន្លងហួសទៅយូរប៉ុណ្ណាក៏ដោយ ក៏វិញ្ញាណនៃអ្នកសាងសង់នៅតែស្ថិតស្ថេរតាមរយៈភាពរឹងមាំនៃថ្មទាំងនេះ។ ភាពអស្ចារ្យនៃប្រាសាទខ្មែរគឺជាការរំឮកដល់កូនចៅជំនាន់ក្រោយឱ្យចេះតស៊ូ និង បង្កើតអ្វីដែលជានិរន្តរភាពសម្រាប់ជាតិ។ រាល់ពេលដែលយើងមើលឃើញប្រាសាទ យើងឃើញពីការតស៊ូរបស់មនុស្សក្នុងការយកឈ្នះលើឧបសគ្គនៃធម្មជាតិទាំងឡាយ។ ស្ថាបត្យកម្មខ្មែរគឺជាមោទនភាពដ៏ខ្ពង់ខ្ពស់ និង ជាពន្លឺដែលបំភ្លឺផ្លូវឱ្យយើងស្គាល់ពីអត្តសញ្ញាណដ៏រឹងមាំនៃជាតិសាសន៍។ ការរៀបចំប្រព័ន្ធលូទឹកក្រោមដីនៅក្នុងបរិវេណប្រាសាទក៏ជាចំណុចសំខាន់ដែលជួយឱ្យដីជុំវិញមានភាពរឹងមាំជានិច្ច។ ទឹកដែលហូរចេញពីប្រាសាទត្រូវបានដេញទៅកាន់ស្រះទឹក ឬ បារាយណ៍ធំៗដែលនៅក្បែរនោះយ៉ាងមានសណ្តាប់ធ្នាប់បំផុត។ ការប្រើប្រាស់ថ្មភក់ដែលមានគុណភាពខ្ពស់ជួយឱ្យការសឹករិចរិលដោយសារទឹកភ្លៀងមានកម្រិតទាបបំផុត។ ទោះបីជាមានការបំផ្លាញដោយធម្មជាតិខ្លះៗ ក៏រចនាសម្ព័ន្ធធំៗនៅតែអាចរក្សាទ្រង់ទ្រាយដើមបានយ៉ាងល្អប្រសើរដដែល។ ភាពធន់នេះមិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែគឺជាការរៀបចំទុកជាមុនយ៉ាងច្បាស់លាស់ពីសំណាក់ស្ថាបត្យករ។ ការដាក់ដុំថ្មឱ្យមានទម្ងន់ស្មើគ្នាជុំវិញតួប្រាសាទជួយឱ្យលំនឹងមិនផ្អៀងទោះបីជាមានការបាក់ស្រុតដីបន្តិចបន្តួចក្តី។ រាល់ការតភ្ជាប់រវាងផ្នែកនីមួយៗនៃប្រាសាទត្រូវបានធ្វើឡើងដោយការយល់ដឹងពីការទាញនៃទំនាញផែនដីយ៉ាងស៊ីជម្រៅ។ ស្ថាបត្យកម្មខ្មែរគឺជាតំណាងនៃភាពអត់ធ្មត់ និង ការខិតខំប្រឹងប្រែងដែលមិនចេះនឿយណាយរបស់ប្រជាជនខ្មែរយើង។ រចនាសម្ព័ន្ធប្រាសាទភ្នំជួយឱ្យសំណង់ទាំងមូលមានភាពរឹងមាំដូចជាភ្នំធម្មជាតិដែលមិនអាចរំញ្ជួយបានដោយងាយឡើយ។ ការប្រើស្រទាប់ដីឥដ្ឋក្រោមខ្សាច់ជួយទប់ទឹក និង ការពារកុំឱ្យគ្រឹះប្រាសាទចុះខ្សោយដើម្បីរក្សាលំនឹងសំណង់បុរាណខ្មែរឱ្យរឹងមាំយូរអង្វែងបំផុត។ គ្រប់ផ្នែកទាំងអស់នៃប្រាសាទតាំងពីគ្រឹះដល់កំពូលគឺសុទ្ធតែត្រូវបានការពារពីឥទ្ធិពលបំផ្លិចបំផ្លាញនៃអាកាសធាតុ។ ភាពរឹងមាំនៃស្ថាបត្យកម្មខ្មែរគឺជាមេរៀនដ៏មានតម្លៃបំផុតសម្រាប់វិស្វករសម័យថ្មីក្នុងការរៀនសូត្រពីអតីតកាល។ យើងអាចមើលឃើញថាការប្រើប្រាស់សម្ភារៈក្នុងស្រុកគឺជាជម្រើសដ៏ឆ្លាតវៃបំផុតដែលផ្តល់នូវភាពធន់បានយូរអង្វែង។ ថ្មបាយក្រៀមដែលជាស្នូលខាងក្នុងគឺជាអាវក្រោះដ៏រឹងមាំដែលការពារប្រាសាទពីការរលំដោយសារសំណើមខ្លាំង។ ការរៀបចំក្បាច់ចម្លាក់មិនត្រឹមតែដើម្បីសម្រស់ប៉ុណ្ណោះទេ ប៉ុន្តែដើម្បីជួយបំបែកទឹកភ្លៀងឱ្យហូរចេញពីផ្ទៃថ្មបានលឿន។ ភាពអស្ចារ្យនៃបញ្ញារបស់ខ្មែរត្រូវបានចារឹកទុកនៅក្នុងថ្មដែលមិនអាចមានអ្វីមកបំផ្លាញបានយ៉ាងងាយស្រួលឡើយ។ ប្រាសាទខ្មែរគឺជាសញ្ញាណនៃភាពរុងរឿងដែលបានឆ្លងកាត់ព្យុះភ្លៀង និង ខ្យល់បក់រាប់រយឆ្នាំដោយភាពជឿជាក់បំផុត។ ការយល់ដឹងអំពីតុល្យភាពនៃកម្លាំងសង្កត់ និង កម្លាំងរុញជួយឱ្យជញ្ជាំងប្រាសាទមិនងាយនឹងផ្ទុះចេញ ឬ បាក់ចូលក្នុង។ គ្រប់ជ្រុងជ្រោយនៃស្ថាបត្យកម្មនេះគឺជាការរួមផ្សំគ្នាដ៏អស្ចារ្យរវាងជំនឿសាសនា និង បច្ចេកទេសវិទ្យាសាស្ត្របុរាណ។ ភាពធន់នៃប្រាសាទបុរាណគឺជាមោទនភាពដែលគ្មានអ្វីអាចប្រៀបផ្ទឹមបានឡើយសម្រាប់ប្រជាជាតិខ្មែរយើងគ្រប់ជំនាន់។ យើងឃើញថាការសាងសង់ដោយយកចិត្តទុកដាក់លើរាល់ព័ត៌មានលម្អិតគឺជាគន្លឹះនៃភាពជោគជ័យនៃសំណង់ទាំងនេះ។ ខ្យល់ព្យុះដែលបក់បោកមកលើតួប្រាសាទមិនអាចធ្វើអ្វីបានឡើយដោយសារតែរូបរាងកាយដ៏មហិមា និង ភាពរឹងមាំនៃថ្ម។ ភ្លៀងដែលធ្លាក់មកយ៉ាងខ្លាំងក៏គ្រាន់តែជាការលាងជម្រះផ្ទៃខាងក្រៅឱ្យកាន់តែស្រស់ស្អាត និង បង្ហាញពីភាពរឹងមាំប៉ុណ្ណោះ។ ការរស់នៅចុះសម្រុងនឹងធម្មជាតិគឺជាទស្សនវិជ្ជាចម្បងដែលត្រូវបានបង្កប់នៅក្នុងគ្រប់សំណង់ស្ថាបត្យកម្មខ្មែរ។ យើងអាចនិយាយបានថាស្ថាបត្យករខ្មែរគឺជាអ្នកប្រាជ្ញដែលយល់ដឹងអំពីអាថ៌កំបាំងនៃផែនដី និង មេឃយ៉ាងច្បាស់។ ភាពរឹងមាំនៃគ្រឹះប្រាសាទគឺជាចំណុចចាប់ផ្តើមនៃភាពអមតៈនៃរមណីយដ្ឋានអង្គរដែលយើងមាននាពេលបច្ចុប្បន្ន។ ការប្រើប្រាស់បច្ចេកទេសដំបូលកោងបញ្ឆោតគឺជាវិធីសាស្រ្តដែលជួយឱ្យកម្ពស់ប្រាសាទឡើងទៅលើបានយ៉ាងរឹងមាំបំផុត។ ទម្ងន់នៃថ្មនីមួយៗត្រូវបានបែងចែកយ៉ាងស្មើគ្នាទៅលើជញ្ជាំងទាំងសងខាងដើម្បីរក្សាលំនឹងឱ្យនៅចំកណ្តាលជានិច្ច។ ភាពធន់នៃស្ថាបត្យកម្មខ្មែរគឺជាភស្តុតាងដែលមិនអាចប្រកែកបាននៃភាពខ្លាំងក្លានៃអាណាចក្រខ្មែរនាជំនាន់ដើម។ យើងត្រូវតែបន្តសិក្សា និង ស្រាវជ្រាវអំពីបច្ចេកទេសទាំងនេះដើម្បីយកមកអនុវត្ត និង ការពារសម្បត្តិបេតិកភណ្ឌជាតិ។ រាល់ការសម្រេចចិត្តក្នុងការសាងសង់គឺសុទ្ធតែផ្អែកលើការសង្កេត និង ការពិសោធន៍យ៉ាងយូរអង្វែងរបស់ជាងបុរាណ។ ភាពអច្ឆរិយៈនៃស្ថាបត្យកម្មខ្មែរនឹងបន្តស្ថិតស្ថេរតទៅទៀតដរាបណាដីខ្មែរនៅតែរឹងមាំ និង មានកូនខ្មែរថែរក្សា។ យើងឃើញថាភាពធន់នឹងខ្យល់ និង ភ្លៀងគឺជាលក្ខណៈពិសេសដែលធ្វើឱ្យពិភពលោកទាំងមូលងើបមើលកម្ពុជាដោយការគោរព។ ការរចនាប្រាសាទរាងផ្កាឈូក ឬ ភ្នំព្រះសុមេរុជួយឱ្យសំណង់មានលំនឹងខ្ពស់ និង កាត់បន្ថយកម្លាំងខ្យល់បក់ខ្លាំងមកលើតួប្រាសាទខ្មែរឱ្យមានភាពរឹងមាំ។ ភាពឆ្លាតវៃក្នុងការប្រើប្រាស់ធនធានធម្មជាតិបានធ្វើឱ្យខ្មែរក្លាយជាម្ចាស់នៃស្ថាបត្យកម្មថ្មដ៏អស្ចារ្យបំផុតនៅលើលោក។ រាល់ប្រព័ន្ធបង្ហូរទឹកដែលបានរៀបចំឡើងគឺជាសរសៃឈាមដែលជួយឱ្យតួប្រាសាទមានភាពរឹងមាំជានិច្ច។ ការដែលប្រាសាទនៅតែឈរជិតមួយពាន់ឆ្នាំមកនេះគឺជាសក្ខីភាពដែលរឹងមាំជាងសម្តីណាៗទាំងអស់ដែលបានរៀបរាប់។ ស្ថាបត្យកម្មខ្មែរគឺជាការបន្សល់ទុកនូវពុទ្ធិដ៏មានតម្លៃដែលបង្ហាញពីកម្រិតនៃអារ្យធម៌ដ៏ខ្ពង់ខ្ពស់របស់បុព្វបុរសយើង។ យើងម្នាក់ៗមានភារកិច្ចក្នុងការស្វែងយល់ និង បន្តផ្សព្វផ្សាយនូវភាពអស្ចារ្យនេះទៅកាន់ពិភពលោកឱ្យបានកាន់តែទូលំទូលាយ។ ភាពធន់នៃស្ថាបត្យកម្មខ្មែរទប់ទល់នឹងខ្យល់ និង ភ្លៀងគឺជាមោទនភាពដែលមិនចេះរីងស្ងួតសម្រាប់ប្រជាជនខ្មែរគ្រប់រូប។ បច្ចេកទេសសាងសង់នីមួយៗគឺសុទ្ធតែបង្កប់នូវអត្ថន័យជ្រាលជ្រៅ និង ការគិតគូរវែងឆ្ងាយសម្រាប់អនាគតយូរអង្វែង។ ការប្រើថ្មភក់សម្រាប់ស្រោបខាងក្រៅមិនត្រឹមតែដើម្បីភាពស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែដើម្បីភាពរឹងមាំប្រឆាំងនឹងការសឹក។ រាល់ចន្លោះប្រហោងតូចៗនៅក្នុងជញ្ជាំងថ្មបាយក្រៀមគឺជាច្រកចេញចូលនៃខ្យល់ដែលជួយរក្សាសីតុណ្ហភាពសំណង់ឱ្យថេរ។ ភាពរឹងមាំនៃស្ថាបត្យកម្មខ្មែរគឺជាការរួមបញ្ចូលគ្នារវាងកម្លាំងកាយ និង កម្លាំងបញ្ញារបស់មនុស្សសម័យបុរាណដែលគ្មានគូប្រៀប។ រាល់ពេលដែលមានព្យុះបក់បោក ប្រាសាទខ្មែរនៅតែឈរយ៉ាងស្ងៀមស្ងាត់បង្ហាញពីភាពអត់ធ្មត់ និង ភាពអង់អាចក្លាហាន។ ការប្រើប្រាស់បច្ចេកទេសរៀបថ្មដោយគ្មានបាយអគឺជាចំណុចខ្លាំងដែលធ្វើឱ្យសំណង់មានភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ យើងត្រូវតែយល់ថាភាពធន់នេះគឺជាលទ្ធផលនៃចំណេះដឹងដែលបានសន្សំទុក និង ផ្ទេរតគ្នាពីជំនាន់មួយទៅជំនាន់មួយ។ ស្ថាបត្យកម្មខ្មែរគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីភាពរុងរឿង និង ភាពរឹងមាំនៃស្មារតីជាតិខ្មែរដែលមិនដែលចុះចាញ់ឧបសគ្គ។ រាល់ដុំថ្មដែលបានដុសខាត់គឺជាការតាំងចិត្តដ៏មុតមាំក្នុងការកសាងនូវអ្វីដែលជាអមតៈសម្រាប់មនុស្សជាតិទាំងមូល។ ភាពអស្ចារ្យនៃប្រាសាទខ្មែរនឹងបន្តផ្តល់នូវការបំផុសគំនិតដល់មនុស្សគ្រប់រូបដែលបានមកទស្សនា និង បានសិក្សាស្វែងយល់។ យើងម្នាក់ៗត្រូវតែមានស្មារតីស្រឡាញ់ និង ការពារសម្បត្តិវប្បធម៌ទាំងនេះឱ្យបានខ្ជាប់ខ្ជួនបំផុតដើម្បីកូនចៅតទៅទៀត។ ភាពធន់នឹងធម្មជាតិគឺជាលក្ខណៈសម្បត្តិដែលធ្វើឱ្យប្រាសាទខ្មែរក្លាយជាបេតិកភណ្ឌពិភពលោកដែលត្រូវតែការពារឱ្យបានល្អ។ រាល់ការខិតខំប្រឹងប្រែងរបស់បុព្វបុរសគឺជាមេរៀននៃការកសាងជាតិឱ្យមានភាពរឹងមាំ និង រុងរឿងដូចជាថ្មប្រាសាទ។ ស្ថាបត្យកម្មខ្មែរគឺជាព្រលឹងនៃជាតិដែលមិនអាចកាត់ថ្លៃបាន និង ជាពន្លឺដែលមិនចេះរលត់ឡើយ។ ភាពធន់នៃប្រាសាទខ្មែរចំពោះខ្យល់ និង ភ្លៀងគឺជាសក្ខីភាពនៃភាពអស្ចារ្យដែលគ្មានអ្វីអាចមកជំនួសបាននៅក្នុងលោកនេះ។ យើងឃើញថារាល់បច្ចេកទេសទាំងអស់ដែលបានប្រើប្រាស់គឺសុទ្ធតែមានភាពឆ្លាតវៃ និង ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសជានិច្ច។ ការដែលសំណង់ទាំងនេះអាចឈរជើងបានយូរអង្វែងគឺជាជោគជ័យដ៏ធំធេងនៃវិស្វកម្មខ្មែរបុរាណដែលយើងត្រូវតែដឹងគុណ។ ភាពរឹងមាំនៃប្រាសាទថ្មគឺជាការដាស់តឿនឱ្យយើងគ្រប់គ្នាត្រូវតែរឹងមាំ និង មានសាមគ្គីភាពដូចជាដុំថ្មដែលតម្រួតគ្នា។ យើងត្រូវតែបន្តថែរក្សា និង លើកកម្ពស់តម្លៃនៃស្ថាបត្យកម្មខ្មែរឱ្យកាន់តែល្បីល្បាញលើឆាកអន្តរជាតិជាដរាបតទៅទៀត។ គ្រប់ជំហាននៃការសាងសង់គឺជាការគិតគូរដល់សុវត្ថិភាព និង ភាពធន់ដែលជាអាទិភាពចម្បងបំផុតរបស់ស្ថាបត្យករខ្មែរ។ ភាពអស្ចារ្យនៃគំនិតរបស់ដូនតា គឺជាកម្លាំងចិត្តដែលរុញច្រានឱ្យកូនខ្មែរខិតខំកសាងស្នាដៃថ្មីៗឱ្យកាន់តែអស្ចារ្យឡើង។ រាល់ប្រាសាទដែលនៅសេសសល់គឺជាសៀវភៅប្រវត្តិសាស្ត្រដ៏រស់រវើកដែលប្រាប់យើងអំពីភាពរឹងមាំនៃបុព្វបុរសខ្មែរយើង។ យើងម្នាក់ៗត្រូវតែចូលរួមចំណែកក្នុងការថែរក្សាសម្បត្តិទាំងនេះដើម្បីឱ្យវាអាចបន្តឈរជើងបានរាប់ពាន់ឆ្នាំតទៅមុខទៀត។ ភាពធន់នៃស្ថាបត្យកម្មខ្មែរគឺជាមោទនភាពជាតិដ៏ខ្ពង់ខ្ពស់ដែលយើងត្រូវតែរក្សារទុកនៅក្នុងបេះដូងគ្រប់ពេលវេលាទាំងអស់។ សេចក្តីសន្និដ្ឋាននៃអត្ថបទនេះគឺការបញ្ជាក់ជាថ្មីនូវភាពខ្លាំងក្លា និង បញ្ញាញាណដ៏ខ្ពង់ខ្ពស់របស់បុព្វបុរសខ្មែរគ្រប់ជំនាន់។ ភាពធន់នៃស្ថាបត្យកម្មបុរាណចំពោះខ្យល់ និង ភ្លៀងមិនមែនជារឿងចៃដន្យ ប៉ុន្តែគឺជាផ្លែផ្កានៃការសិក្សាស្រាវជ្រាវយ៉ាងហ្មត់ចត់។ ការដែលប្រាសាទនីមួយៗអាចស្ថិតស្ថេរមកដល់សព្វថ្ងៃគឺជាមេរៀនដ៏សំខាន់សម្រាប់យើងក្នុងការយល់ដឹងពីតម្លៃនៃភាពរឹងមាំ។ ក្នុងនាមជាកូនខ្មែរ យើងត្រូវតែមានមោទនភាព និង ចូលរួមថែរក្សាមរតកដ៏មានតម្លៃនេះឱ្យបានគង់វង្សជានិរន្តរភាពបំផុត។ ស្ថាបត្យកម្មខ្មែរនឹងនៅតែជាសក្ខីភាពនៃអរិយធម៌ដ៏រុងរឿងដែលមិនអាចបំភ្លេចបានក្នុងប្រវត្តិសាស្ត្រនៃមនុស្សជាតិទាំងមូល។ សូមឱ្យវិញ្ញាណនៃបុព្វបុរស និង ភាពរឹងមាំនៃប្រាសាទថ្មបន្តតាមជួយបីបាច់ថែរក្សាទឹកដីកម្ពុជាឱ្យបានសុខសាន្តជានិច្ច។ ចំណេះដឹងដែលយើងទទួលបានពីការសិក្សាអំពីភាពធន់នៃប្រាសាទនឹងក្លាយជាមូលដ្ឋានគ្រឹះក្នុងការកសាងអនាគតឱ្យកាន់តែប្រសើរ។ ការគោរព និង ការដឹងគុណចំពោះដូនតាខ្មែរគឺជាកាតព្វកិច្ចដែលយើងត្រូវតែបំពេញតាមរយៈការសិក្សា និង ការអភិរក្សសម្បត្តិជាតិ។ ភាពអស្ចារ្យនៃស្ថាបត្យកម្មខ្មែរគឺជាពន្លឺដែលបំភ្លឺផ្លូវឱ្យកម្ពុជាឈានទៅរកភាពរុងរឿង និង សេចក្តីថ្លៃថ្នូរនៅលើឆាកអន្តរជាតិ។ សូមឱ្យមរតកដ៏វិសេសវិសាលនេះបន្តស្ថិតស្ថេរ និង ជាមោទនភាពដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់ប្រជាជនខ្មែរគ្រប់រូបរៀងរហូតតទៅ។